នៅក្នុងវប្បធម៌ខ្មែរ ការចែករំលែកអាហារមិនមែនគ្រាន់តែជាការបរិភោគដើម្បីឆ្អែតនោះទេ ប៉ុន្តែវាគឺជា «ភាសានៃក្ដីស្រឡាញ់» ដ៏មានអានុភាព និងជាការបង្ហាញពីភាពជិតស្និទ្ធបំផុតរវាងមនុស្សពីរនាក់។ ការដែលដៃគូចេះសង្កេតមើលមុខម្ហូបដែលអ្នកចូលចិត្ត ហើយប្រញាប់ដួសដាក់ក្នុងចានរបស់អ្នកមុនគេ បង្ហាញពីការយកចិត្តទុកដាក់ដ៏មានន័យបំផុត។ នៅក្នុងគ្រួសារខ្មែរ ការដួសសាច់ ឬផ្នែកដែលឆ្ងាញ់បំផុតនៃម្ហូបឱ្យទៅដៃគូ គឺជាកាយវិការដែលមិនចាំបាច់ប្រើពាក្យថា «បងស្រឡាញ់អូន» ប៉ុន្តែវាមានន័យលើសពីនេះ។ ការផ្ដល់ចំណែកអាហារឱ្យគ្នាទៅវិញទៅមកលើតុបាយ ឆ្លុះបញ្ចាំងពីស្មារតីនៃការលះបង់ និងការចង់ឱ្យមនុស្សជាទីស្រឡាញ់ទទួលបានអ្វីដែលល្អបំផុត។ ការដែលបុរសចេះជួយដួសបាយបន្ថែមឱ្យនារី ឬជួយដួសស៊ុបដាក់កូនចាន បង្ហាញពីភាពជាបុរសដែលកក់ក្ដៅ និងចេះមើលថែទាំ។ គូស្នេហ៍ខ្មែរវ័យក្មេងភាគច្រើន តែងតែជ្រើសរើសយកពេលវេលាសម្រាកពីការងារ ឬការសិក្សានៅចុងសប្តាហ៍ ដើម្បីណាត់ជួបគ្នាទទួលទានអាហារនៅតាមហាងដែលមានបរិយាកាសល្អ។ មុនពេលទៅដល់កន្លែងណាត់ជួប ខាងប្រុសតែងតែសាកសួរពីចំណង់ចំណូលចិត្តរបស់ខាងស្រីយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីធានាថាម្ហូបអាហារទាំងនោះពិតជាត្រូវមាត់របស់នាង។ ការជ្រើសរើសទីតាំងសម្រាប់ណាត់ជួប ជារឿយៗត្រូវបានធ្វើឡើងតាមរយៈការឆែកមើលការណែនាំនៅក្នុងបណ្ដាញសង្គមដូចជា Facebook ឬ TikTok ដើម្បីស្វែងរកកន្លែងដែលមានទេសភាពស្អាតសម្រាប់ថតរូប។ នៅពេលឈានជើងចូលក្នុងហាងអាហារ ខាងប្រុស តែងតែដើរទៅបើកទ្វារ និងទាញកៅអីឱ្យខាងស្រីអង្គុយមុនគេបង្អស់។ ក្នុងអំឡុងពេលមើលបញ្ជីមុខម្ហូប ពួកគេតែងតែងាកក្បាលមកជិតគ្នា ដើម្បីពិភាក្សា និងជ្រើសរើសមុខម្ហូបដែលពួកគេអាចចែករំលែកគ្នាពិសារបានគ្រប់មុខ។ ភេសជ្ជៈផ្អែមៗ ឬកាហ្វេដែលមានការតុបតែងយ៉ាងស្រស់ស្អាត គឺជាជម្រើសដំបូងដែលពួកគេកុម្ម៉ង់មកដើម្បីជជែកគ្នាលេងកម្សាន្ត មុនពេលមុខម្ហូបចម្បងមកដល់។ ខាងស្រីតែងតែបង្ហាញភាពទន់ភ្លន់ ដោយការជួយរៀបចំស្លាបព្រា ចង្កឹះ និងជូតសម្អាតកែវទឹកឱ្យខាងប្រុសយ៉ាងស្អាតបាត។ ការដួសទឹកជ្រលក់ ឬការលាយគ្រឿងផ្សំឱ្យត្រូវតាមរសជាតិដែលដៃគូចូលចិត្ត គឺជាកាយវិការតូចតាចតែបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំង។ នៅពេលមុខម្ហូបត្រូវបានលើកមកដាក់លើតុ ពួកគេមិនដែលភ្លេចឡើយក្នុងការថតរូបទុកជាអនុស្សាវរីយ៍ ឬសម្រាប់បង្ហោះបង្អួតពីភាពផ្អែមល្ហែមទៅកាន់មិត្តភក្តិ។ ការប្រើប្រាស់ស្លាបព្រារួមគ្នាសម្រាប់ដួសស៊ុប ឬម្ហូប ក្លាយជាសញ្ញាមួយដែលបញ្ជាក់ថាពួកគេទាំងពីរមានភាពជិតស្និទ្ធនឹងគ្នាខ្លាំង និងមិនមានភាពរអើមឡើយ។ ខាងប្រុសតែងតែសង្កេតមើលគ្រប់សកម្មភាពរបស់ខាងស្រី ហើយប្រសិនបើមានសាច់ដែលមានឆ្អឹង ឬបង្គាដែលមានសំបក គាត់នឹងជួយបកឱ្យនាងភ្លាមៗ។ កាយវិការនៃការបញ្ចុកអាហារគ្នាទៅវិញទៅមក ជារឿយៗត្រូវបានធ្វើឡើងក្នុងលក្ខណៈអៀនប្រៀនផង និងសប្បាយរីករាយផង ដែលមើលទៅគួរឱ្យស្រឡាញ់ខ្លាំងណាស់។ ការជជែកគ្នាអំពីរសជាតិម្ហូប ការសើចកម្សាន្ត និងការរំលឹកពីអនុស្សាវរីយ៍ចាស់ៗ ធ្វើឱ្យបរិយាកាសនៅលើតុអាហារកាន់តែមានន័យ។ ខាងស្រីតែងតែចាំជួយរំលឹកដល់ខាងប្រុសឱ្យពិសារបន្លែ ឬផ្លែឈើឱ្យបានច្រើន ដើម្បីជួយដល់សុខភាព និងការលូតលាស់រាងកាយ។ ប្រសិនបើខាងស្រីញ៉ាំមិនអស់ដោយសារតែនាងមានក្រពះតូច ខាងប្រុសដែលជាអ្នកការពារតែងតែទទួលភារកិច្ចញ៉ាំបង្ហើយដោយស្នាមញញឹម។ ការហុចក្រដាសជូតមាត់ឱ្យគ្នាទៅវិញទៅមក នៅពេលឃើញដៃគូមានប្រឡាក់គ្រឿងម្ហូបបន្តិចបន្តួច បង្ហាញពីការមើលថែគ្រប់ជ្រុងជ្រោយ។ ក្នុងករណីដែលអាហារហឹរខ្លាំង ខាងប្រុសនឹងប្រញាប់ប្រញាល់ចាក់ទឹកត្រជាក់ដាក់កែវហុចឱ្យខាងស្រីភ្លាមៗដោយការបារម្ភ។ ទោះបីជាពួកគេមានចំណូលខុសគ្នាក៏ដោយ ប៉ុន្តែការចេះយោគយល់ និងការចែករំលែកថ្លៃអាហារគ្នា ចាប់ផ្តើមមានការពេញនិយមក្នុងចំណោមយុវវ័យសម័យថ្មី។ ជារឿយៗ ខាងប្រុសតែងតែព្យាយាមលួចទៅទូទាត់ប្រាក់មុន ដើម្បីបង្ហាញពីភាពជាសុភាពបុរស និងចង់ធ្វើការភ្ញាក់ផ្អើលដល់ខាងស្រី។ មិនត្រឹមតែការញ៉ាំនៅក្រៅផ្ទះប៉ុណ្ណោះទេ សូម្បីតែការទិញនំចំណីតាម App ផ្ញើឱ្យគ្នាទៅវិញទៅមកក្នុងម៉ោងធ្វើការ ក៏ជាការចែករំលែកក្តីស្រឡាញ់តាមរយៈអាហារដែរ។ ខាងស្រីដែលពូកែខាងមេផ្ទះ ជួនកាលតែងតែធ្វើអាហារដែលគាត់ស្លរដោយផ្ទាល់ដៃ រួចដាក់ប្រអប់យ៉ាងស្អាតយកទៅឱ្យខាងប្រុសសាកល្បងរសជាតិ។ ការផ្ញើសារសួរនាំគ្នាថា "តើអូនបានញ៉ាំបាយហើយឬនៅ?" ក្លាយជាទម្លាប់ប្រចាំថ្ងៃដែលមិនអាចខ្វះបានសម្រាប់គូស្នេហ៍ខ្មែរគ្រប់រូប។ ការចងចាំបានយ៉ាងច្បាស់នូវអ្វីដែលដៃគូមិនចូលចិត្តញ៉ាំ ឬអាហារដែលដៃគូអាឡែស៊ី គឺជាចំណុចសំខាន់ដែលបង្ហាញពីការគោរព។ ក្នុងថ្ងៃខួបកំណើត ឬថ្ងៃពិសេសៗ ពួកគេតែងតែជ្រើសរើសហាងអាហារដែលមានលក្ខណៈឯកជនបន្តិច ដើម្បីបង្កើតបរិយាកាសរ៉ូមែនទិក។ សម្រាប់គូស្នេហ៍ដែលចូលចិត្តភាពសាមញ្ញ ការញ៉ាំអាហារតាមចិញ្ចើមផ្លូវដូចជា ប្រហិតបំពង ឬមីឆា ក៏អាចបង្កើតជាក្ដីសុខដ៏ធំធេងបានដែរ។ ពួកគេចូលចិត្តចែករំលែកភេសជ្ជៈតែកែវតែមួយ ឬប្រើបំពង់បឺតជាមួយគ្នា ដែលជានិមិត្តរូបនៃភាពស្អិតរមួតដូចជាមនុស្សម្នាក់តែមួយ។ ការផ្ដល់ចំណែកសាច់ដែលឆ្ងាញ់បំផុតឱ្យទៅខាងស្រី បង្ហាញថាខាងប្រុសសុខចិត្តលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីឱ្យមនុស្សដែលខ្លួនស្រឡាញ់បានឆ្អែត។ ការនិយាយពាក្យ "អរគុណបង" ឬ "អរគុណអូន" បន្ទាប់ពីទទួលបានការដួសម្ហូបឱ្យគ្នា គឺជាសីលធម៌ដ៏ល្អដែលគូស្នេហ៍ខ្មែរតែងតែអនុវត្ត។ ការជួយជូតញើសឱ្យគ្នាទៅវិញទៅមក នៅពេលដែលទីតាំងញ៉ាំអាហារមានភាពក្ដៅស្អុះស្អាប់ បង្ហាញពីភាពកក់ក្ដៅ និងការយកចិត្តទុកដាក់។ នៅពេលដែលមុខម្ហូបត្រូវបានលើកមកដាក់លើតុ ខាងប្រុសតែងតែជាអ្នកចាប់ផ្ដើមដួសម្ហូបដែលល្អបំផុត ឬសាច់ដែលទន់ជាងគេ ដាក់ទៅក្នុងចានបាយរបស់ខាងស្រីមុននឹងចាប់ផ្ដើមបរិភោគចំណែកខ្លួនឯង។ គូស្នេហ៍ខ្មែរចូលចិត្តកុម្ម៉ង់ម្ហូបខុសៗគ្នា រួចដាក់នៅចំកណ្ដាលតុ ដើម្បីឱ្យពួកគេទាំងពីរអាចចែករំលែក និងសាកល្បងរសជាតិម្ហូបរបស់គ្នាទៅវិញទៅមកបានគ្រប់មុខ។ ក្នុងករណីដែលពួកគេកុម្ម៉ង់អាហារដែលមានសំបកដូចជាបង្គា ឬក្ដាម ខាងប្រុសតែងតែស្ម័គ្រចិត្តប្រើដៃបកសំបកឱ្យខាងស្រីយ៉ាងស្អាត ដើម្បីកុំឱ្យនាងប្រឡាក់ដៃ ឬពិបាកក្នុងការញ៉ាំ។ ប្រសិនបើខាងស្រីកុម្ម៉ង់អាហារដែលមានរសជាតិហឹរខ្លាំង ហើយនាងពិសារមិនសូវបាន ខាងប្រុសនឹងដូរចានអាហាររបស់គាត់ដែលមានរសជាតិស្រទន់ជាង មកឱ្យនាងពិសារវិញភ្លាមៗ។ នៅពេលដែលពួកគេពិសារត្រី ខាងស្រីតែងតែបង្ហាញភាពផ្អែមល្ហែមដោយការជួយជ្រើសរើសឆ្អឹងត្រីចេញឱ្យអស់ រួចទើបហុចសាច់ត្រីសុទ្ធទៅឱ្យខាងប្រុសពិសារ។ សម្រាប់គូស្នេហ៍ដែលចូលចិត្តញ៉ាំបង្អែម ពួកគេតែងតែញ៉ាំចេញពីចានតែមួយ ឬប្រើស្លាបព្រាពីរដួសក្នុងចានតែមួយ ដើម្បីបង្កើនភាពផ្អែមល្ហែមទ្វេរដង។ ខាងប្រុសតែងតែសង្កេតមើលថា តើខាងស្រីចូលចិត្តម្ហូបមួយណាជាងគេ រួចគាត់នឹងទុកម្ហូបនោះឱ្យនាងញ៉ាំឱ្យបានច្រើន ដោយគាត់សុខចិត្តញ៉ាំមុខម្ហូបផ្សេងវិញ។ ការបញ្ចុកអាហារគ្នាទៅវិញទៅមកក្នុងលក្ខណៈលេងសើច បង្កើតឱ្យមានបរិយាកាសរីករាយ និងស្នាមញញឹមមិនដាច់នៅលើតុអាហារ។ ប្រសិនបើខាងប្រុសមានអាហារដែលគាត់ចូលចិត្តខ្លាំង គាត់តែងតែដួសមួយម៉ាត់ដំបូងទៅបញ្ចុកខាងស្រី ដើម្បីឱ្យនាងបានដឹងពីរសជាតិដ៏ឆ្ងាញ់នោះជាមួយគាត់ដែរ។ នៅពេលដែលពួកគេញ៉ាំអាហារដែលមានដុំសាច់ធំៗ ខាងប្រុសនឹងជួយកាត់សាច់ទាំងនោះជាដុំតូចៗល្មមនឹងមាត់ ដើម្បីឱ្យខាងស្រីងាយស្រួលញ៉ាំ។ ការចែករំលែកភេសជ្ជៈដោយប្រើបំពង់បឺតពីរក្នុងកែវតែមួយ គឺជាទិដ្ឋភាពដ៏ពេញនិយមបំផុតសម្រាប់គូស្នេហ៍ខ្មែរនៅតាមហាងកាហ្វេទំនើបៗ។ នៅពេលខាងស្រីមានប្រឡាក់មាត់ដោយទឹកជ្រលក់ ខាងប្រុសនឹងប្រើក្រដាសអនាម័យជួយជូតឱ្យនាងដោយថ្នមៗ ជាជាងគ្រាន់តែប្រាប់ឱ្យនាងជូតខ្លួនឯង។ ប្រសិនបើពួកគេញ៉ាំនំប៉័ង ឬនំខេក ពួកគេតែងតែហែក ឬកាត់ជាចំណែកពាក់កណ្ដាលម្នាក់យ៉ាងស្មើគ្នា ដើម្បីបង្ហាញពីភាពស្មោះត្រង់ និងការចេះចែករំលែក។ ក្នុងករណីដែលអាហារនៅសល់តិចតួច ពួកគេតែងតែរុញចានឱ្យគ្នាទៅវិញទៅមក ដោយសារតែម្នាក់ៗចង់ឱ្យដៃគូរបស់ខ្លួនបានឆ្អែតជាងខ្លួនឯង។ ខាងស្រីតែងតែចាំជួយដួសបន្លែដែលល្អៗសម្រាប់សុខភាពដាក់ក្នុងចានខាងប្រុស ហើយប្រាប់គាត់ឱ្យញ៉ាំឱ្យអស់ ដើម្បីឱ្យគាត់មានកម្លាំងមាំមួន។ ការហុចកែវទឹកឱ្យគ្នាភ្លាមៗ បន្ទាប់ពីម្នាក់ទៀតញ៉ាំអាហាររួចមួយម៉ាត់ៗ បង្ហាញពីការយកចិត្តទុកដាក់ដែលមិនអាចរំលងបាន។ នៅពេលដែលពួកគេញ៉ាំផ្លែឈើ ខាងប្រុសតែងតែជួយចិតសំបក និងឆ្កឹះគ្រាប់ចេញឱ្យអស់ រួចដាក់ក្នុងចានហុចឱ្យខាងស្រីពិសារដោយក្ដីស្រឡាញ់។ នៅពេលដែលពួកគេទទួលទានអាហារដែលមានឆ្អឹងច្រើនដូចជាត្រីអាំង ឬមាន់បំពង ខាងស្រីតែងតែប្រើស្លាបព្រា និងសម ដើម្បីជួយបេះយកតែសាច់សុទ្ធមកដាក់ក្នុងចានបាយរបស់ខាងប្រុសយ៉ាងយកចិត្តទុកដាក់បំផុត។ ប្រសិនបើគូស្នេហ៍ទាំងពីរនាក់សម្រេចចិត្តកុម្ម៉ង់អាហារដែលមានរសជាតិប្លែកពីគ្នា ពួកគេតែងតែដួសអាហារពីចានរបស់ខ្លួនម្នាក់មួយម៉ាត់ទៅបញ្ចុកគ្នាទៅវិញទៅមក ដើម្បីឱ្យដៃគូបានដឹងពីរសជាតិដ៏ឆ្ងាញ់នោះដែរ។ រាល់ពេលដែលខាងស្រីហាក់ដូចជាញ៉ាំមិនសូវបានច្រើន ឬហាក់ដូចជាមិនសូវត្រូវមាត់នឹងមុខម្ហូបណាមួយ ខាងប្រុសនឹងប្រញាប់ប្រញាល់សាកសួរ និងដួសមុខម្ហូបផ្សេងទៀតដែលមាននៅលើតុឱ្យនាងសាកល្បងភ្លាមៗ។ ទោះបីជាពួកគេមានមុខម្ហូបដែលខ្លួនចូលចិត្តខ្លាំងបំផុតនៅលើតុ ក៏ពួកគេតែងតែទុកចំណែកដែលល្អបំផុត និងឆ្ងាញ់បំផុតឱ្យទៅដៃគូរបស់ខ្លួនជាមុនសិន មុននឹងសម្រេចចិត្តបរិភោគចំណែកដែលនៅសល់ដោយខ្លួនឯង។ ការចែករំលែកអាហាររបស់គូស្នេហ៍ខ្មែរ គឺជាកាយវិការដែលឆ្លុះបញ្ចាំងពីសេចក្ដីស្រឡាញ់ ការលះបង់ និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅ ដែលមានតម្លៃលើសពីការគ្រាន់តែបំពេញតម្រូវការរាងកាយ។ រាល់សកម្មភាពតូចតាចដូចជា ការដួសម្ហូបឱ្យគ្នា ការជួយបកសំបកបង្គា ឬការសួរនាំពីរសជាតិម្ហូប សុទ្ធតែកត្តាដែលជម្រុញឱ្យចំណងស្នេហាឱ្យកាន់តែមានភាពកក់ក្ដៅ និងស្អិតរមួត។ តុអាហារបានក្លាយជាកន្លែងកសាងអនុស្សាវរីយ៍ដ៏មានន័យបំផុត ដែលអនុញ្ញាតឱ្យគូស្នេហ៍បានស្វែងយល់ពីចិត្តគ្នា និងកសាងទំនុកចិត្តតាមរយៈភាពសាមញ្ញនៃការរស់នៅប្រចាំថ្ងៃ។ ទោះបីជាសង្គមមានការវិវឌ្ឍទៅមុខក៏ដោយ ប៉ុន្តែសិល្បៈនៃការចែករំលែកអាហារដោយក្តីមេត្តា និងការរក្សាមារយាទថ្លៃថ្នូរ នៅតែជាអត្តសញ្ញាណដ៏ស្រស់ស្អាតនៃស្នេហាបែបយុវវ័យខ្មែរ។ សរុបមក ការចែករំលែកអាហារគឺជាស្ពានចម្លងក្ដីស្រឡាញ់ពីម្នាក់ទៅម្នាក់ទៀត ដែលធ្វើឱ្យរាល់ពេលទទួលទានអាហាររួមគ្នា ក្លាយជាពេលវេលាដ៏មានសេចក្ដីសុខបំផុតក្នុងជីវិតគូ។